សហគមន៍ចាមឥស្លាមបានរស់នៅតាមដងទន្លេសាបអស់ជាច្រើនសតវត្សរ៍មកហើយ ដោយបង្កើតបានជាភូមិឋានដ៏រស់រវើក និងមានលក្ខណៈពិសេសប្លែកពីគេ។ ទីតាំងភូមិសាស្ត្រតាមដងទន្លេនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបរស់នៅ មុខរបរ និងអត្តសញ្ញាណវប្បធម៌របស់ពួកគេ។ ភូមិចាមឥស្លាមភាគច្រើនតាំងទីលំនៅយ៉ាងប្រមូលផ្តុំនៅតាមបណ្ដោយ ដងទន្លេសាប។ ទីតាំងទាំងនេះលាតសន្ធឹងចាប់ពីតំបន់ក្បែរ រាជធានីភ្នំពេញ រហូតទៅដល់បណ្តាខេត្តមួយចំនួននៅភាគខាងជើងដូចជា ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់។ លក្ខណៈពិសេសនៃទីតាំងទន្លេសាបដែលសហគមន៍ចាមឥស្លាមរស់នៅបានផ្តល់ធនធានទឹកសម្រាប់កសិកម្ម និងនេសាទសម្រាប់ជីវិតប្រចាំថ្ងៃ។ នៅជាប់ច្រាំងទន្លេ ភូមិមួយចំនួនត្រូវបានសាងសង់ឡើងនៅជាប់នឹងច្រាំងទន្លេដោយផ្ទាល់ ដែលផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់ធនធានទឹក។ ភូមិបណ្ដែតទឹក ឬផ្ទះលើសសរខ្ពស់ៗ ដើម្បីសម្របខ្លួនទៅនឹងការឡើងចុះនៃកម្រិតទឹកទន្លេដែលប្រែប្រួលតាមរដូវកាល ផ្ទះសម្បែងជាច្រើនត្រូវបានសាងសង់ជាលក្ខណៈ ផ្ទះបណ្ដែតទឹក ឬជា ផ្ទះលើសសរខ្ពស់ៗ។ ការរចនាលំនៅឋានបែបនេះគឺដើម្បីបង្ការគ្រោះទឹកជំនន់ និងធានាបាននូវការរស់នៅប្រចាំថ្ងៃ។ ការរស់នៅក្បែរទឹកបែបនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគេ ជាពិសេស ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវទឹក និង ការប្រកបមុខរបរនេសាទ ដែលជាប្រភពចំណូលដ៏សំខាន់របស់សហគមន៍នេះ។ សហគមន៍ចាមឥស្លាមដែលរស់នៅតាមដង ទន្លេសាប ពឹងផ្អែកយ៉ាងខ្លាំងទៅមុខរបរលើធនធានទឹកសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ នេសាទ គឺជាប្រភពចំណូលដ៏សំខាន់បំផុតរបស់សហគមន៍ចាមឥស្លាមនៅតំបន់ទន្លេសាប ដែលផ្តល់ជាទីតាំងសម្បូរទៅដោយធនធានត្រី និងសត្វទឹកផ្សេងៗ។ ដោយសារតែទន្លេសាបសម្បូរទៅដោយធនធានត្រី ប្រជាជនចាមបានប្រើប្រាស់ឧបករណ៍នេសាទជាច្រើនប្រភេទដូចជា សំណាញ់ អួន និងទ្រូ ដើម្បីចាប់ត្រី។ ត្រីដែលចាប់បានត្រូវបានយកទៅលក់នៅតាមទីផ្សារ ឬកែច្នៃជាផលិតផលផ្សេងៗទៀតដូចជា ប្រហុក ផ្អក ឬត្រីងៀត សម្រាប់រក្សាទុក និងលក់បន្ត។ ចិញ្ចឹមត្រី ក្រៅពីការនេសាទ ប្រជាជនមួយចំនួនក៏បានប្រកបរបរ ចិញ្ចឹមត្រី ផងដែរ។ ពួកគេចិញ្ចឹមត្រីនៅក្នុង ឡូត៍ ឬបែរត្រី តាមដងទន្លេ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងបង្កើនប្រាក់ចំណូលបន្ថែម។ កសិកម្មខ្នាតតូច នៅក្នុងតំបន់ខ្លះដែលមានដីទំនាបលិចទឹក សហគមន៍ចាមក៏បានដាំដុះ ដំណាំកសិកម្មខ្នាតតូច ផងដែរ។ ដំណាំទាំងនោះរួមមាន បន្លែ ឬផ្លែឈើ មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងសម្រាប់លក់ដូរតិចតួច។ ជំនួញខ្នាតតូច ស្ត្រីចាមដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជំនួញខ្នាតតូច ដូចជា ការលក់សម្ភារៈ និងទំនិញប្រចាំថ្ងៃ នៅតាមផ្សារ ឬតាមផ្លូវក្នុងភូមិ។។ ពួកគេបានលក់ដូរ គ្រឿងទេស សម្លៀកបំពាក់ ឬម្ហូបអាហារ តាមភូមិ ឬនៅតាមទីផ្សារតូចៗ ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចគ្រួសារ។ សិប្បកម្ម មានសិប្បកម្មតូចៗមួយចំនួនដែលប្រជាជនចាមបានធ្វើដូចជា ការផលិតគ្រឿងសិប្បកម្មពីឫស្សី ឬស្លឹកត្នោត។ លើសពីនេះ ពួកគេក៏មានការ ដេរស្បង់ ជីពុំ ឬកន្សែង ដែលជាសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងសាសនា ក៏ដូចជាសម្រាប់លក់ផងដែរ។ របៀបរស់នៅប្លែកៗ និងអត្តសញ្ញាណវប្បធម៌របស់សហគមន៍ចាមឥស្លាម គឺបង្ហាញពីភាពខុសគ្នា សម្បូរបែប និងអត្តសញ្ញាណពិសេសរបស់ពួកគេនៅក្នុងបរិបទសង្គមខ្មែរ។ សហគមន៍ ចាមឥស្លាម ដែលរស់នៅតាមដងទន្លេសាបមានរបៀបរស់នៅ និងអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ជំនឿសាសនា ដ៏រឹងមាំ និង ការសម្របខ្លួនទៅនឹងបរិស្ថានទឹក។ ភូមិនីមួយៗមាន វិហារឥស្លាម ដែលបម្រើជាមជ្ឈមណ្ឌលសម្រាប់បួងសួងប្រចាំថ្ងៃ និងសិក្សាធម៌។ ពួកគេគោរពតាមគោលការណ៍សាសនាឥស្លាមយ៉ាងខ្ជាប់ខ្ជួន រួមមាន ការតមអាហារ ឬហៅថាបុណ្យរ៉ាម៉ាឌាន ការបន់ស្រន់ប្រាំដងក្នុងមួយថ្ងៃ និងការស្លៀកពាក់តាមក្បួនខ្នាតសាសនា ដែលបង្ហាញពីភាពថ្លៃថ្នូរ និងការគោរព។ ស្ថាបត្យកម្មលំនៅឋាន ដើម្បីសម្របខ្លួនទៅនឹងការឡើងចុះនៃកម្រិតទឹកទន្លេ ផ្ទះសម្បែងរបស់ពួកគេភាគច្រើនជា ផ្ទះឈើលើកផុតពីដីខ្ពស់ៗ ឬ ផ្ទះបណ្ដែតទឹក។ ការរចនានេះមិនត្រឹមតែជួយគេចពីជំនន់ទឹកភ្លៀងប៉ុណ្ណោះទេ ថែមទាំងសម្រួលដល់ជីវភាពរស់នៅតាមដងទន្លេ និងការពារពីសត្វល្អិតផងដែរ។ ប្រជាជនចាម និយាយភាសាដែលហៅថា ភាសាចាម ដែលមានអក្សរ របៀបនិយាយ និងរចនាសម្ព័ន្ធភាសាខុសប្លែកពីភាសាខ្មែរ។ ភាសាចាម មានការលាយឡំជាមួយពាក្យអារ៉ាប់ជាច្រើន ដោយសារឥទ្ធិពលជាចម្បងមកពី សាសនាអ៊ីស្លាម និងមានការគោរពច្រើនមកពីអារ៉ាប់។ ទោះបីជាយ៉ាងណាក៏ដោយ យុវជនចាមភាគច្រើនបច្ចុប្បន្នក៏អាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញផងដែរ ដែលជួយសម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយសង្គមខ្មែរទូទៅ។ បញ្ហាប្រឈម និងការអភិវឌ្ឍន៍របស់សហគមន៍ចាមឥស្លាម គឺជាប្រធានបទសំខាន់មួយ ដែលបង្ហាញពីភាពរឹងមាំក្នុងការតស៊ូ ជីវភាពរស់នៅ និងការរក្សាអត្តសញ្ញាណវប្បធម៌របស់ពួកគេ។ ទោះបីជាមានវប្បធម៌ដ៏សម្បូរបែប និងការសម្របខ្លួនទៅនឹងបរិស្ថានទឹកក៏ដោយ សហគមន៍ ចាមឥស្លាម នៅតាមដងទន្លេសាបនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ដែលទាមទារនូវដំណោះស្រាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន បញ្ហាដ៏ធំបំផុតមួយគឺការប្រែប្រួលអាកាសធាតុដែលបណ្ដាលឱ្យ កម្រិតទឹកទន្លេប្រែប្រួលមិនទៀងទាត់។ ជួនកាលមានជំនន់ធំលិចលង់ផ្ទះសម្បែង និងដំណាំ ចំណែកឯពេលខ្លះទៀតទឹកក៏រីងស្ងួតខ្លាំង ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់មុខរបរនេសាទ និងការដាំដុះ។ លើសពីនេះ ការបំពុលទឹកទន្លេ ដោយកាកសំណល់ឧស្សាហកម្ម សំណល់គ្រួសារ និងសំរាមប្លាស្ទិក ក៏ជាបញ្ហាធំដែលគំរាមកំហែងដល់សុខភាព និងជីវភាពរស់នៅរបស់ពួកគេផងដែរ។ ការថយចុះធនធានត្រី ការនេសាទហួសកម្រិត និង ការបំពុលទឹក រួមចំណែកធ្វើឱ្យធនធានត្រីនៅក្នុងទន្លេសាបមានការថយចុះយ៉ាងខ្លាំង។ ដែលនាំអោយប៉ះពាល់ដោយផ្ទាល់ដល់ប្រាក់ចំណូលរបស់ប្រជាជនដែលពឹងផ្អែកលើការនេសាទជាចម្បង ហើយបង្ខំឱ្យពួកគេស្វែងរកមុខរបរបន្ថែម ឬចំណាកស្រុក។ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ភូមិមួយចំនួន ជាពិសេសភូមិបណ្ដែតទឹក ឬភូមិដាច់ស្រយាលនៅតែខ្វះខាតនូវ ទឹកស្អាត អគ្គិសនី និងផ្លូវថ្នល់ល្អ។ កង្វះខាតទាំងនេះធ្វើឱ្យការអភិវឌ្ឍន៍មានភាពយឺតយ៉ាវ និងពិបាកក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម ឬនេសាទទៅកាន់ទីផ្សារធំៗ។ ការអប់រំ និងសុខភាព ការទទួលបានសេវាអប់រំ និងសុខភាពនៅមានកម្រិតនៅតាមតំបន់ដាច់ស្រយាលមួយចំនួន។ កង្វះសាលារៀនជិតផ្ទះ គ្រូបង្រៀនមិនគ្រប់គ្រាន់ និងចំណាកស្រុករបស់សិស្សដើម្បីជួយការងារគ្រួសារ គឺជាឧបសគ្គដល់ការអភិវឌ្ឍន៍ធនធានមនុស្ស។ ចំណែកឯសេវាសុខាភិបាលក៏នៅមិនទាន់ទូលំទូលាយគ្រប់គ្រាន់ ដែលធ្វើឱ្យប្រជាជនងាយរងគ្រោះដោយជំងឺ និងពិបាកក្នុងការទទួលបានការព្យាបាលទាន់ពេលវេលា។ បញ្ហាដីធ្លី ប្រជាជនខ្លះដែលរស់នៅលើដីចំណីទន្លេ ឬផ្ទះបណ្ដែតទឹកអាចប្រឈមនឹង បញ្ហាដីធ្លី និងការបណ្ដេញចេញ ដោយសារតែគោលនយោបាយអភិវឌ្ឍន៍ទីក្រុង ឬការប្រែប្រួលនៃផែនទីតំបន់។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏មានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការអភិវឌ្ឍន៍សហគមន៍ចាមឥស្លាម។ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលបានព្យាយាមផ្ដល់ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញផ្សេងៗ។ ក្រៅពីការនេសាទ ដូចជាការចិញ្ចឹមសត្វ ការកែច្នៃចំណីអាហារ និងសិប្បកម្ម ដើម្បីជួយប្រជាជនមានមុខរបរចម្រុះ និងបង្កើនប្រាក់ចំណូល។ ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ មានគម្រោងជាច្រើនដែលផ្ដល់ ការផ្គត់ផ្គង់ទឹកស្អាត តាមរយៈការជីកអណ្ដូងលូ ការដំឡើងប្រព័ន្ធបន្សុទ្ធទឹក ឬការចែកចាយធុងស្តុកទឹក។ ដំណាលគ្នានេះ ក៏មានការលើកកម្ពស់ការយល់ដឹងអំពី អនាម័យ និងការប្រើប្រាស់បង្គន់អនាម័យផងដែរ។ ការលើកកម្ពស់ការអប់រំ ការសាងសង់សាលារៀនថ្មីៗ ការផ្ដល់អាហារូបករណ៍ដល់សិស្ស ការបណ្ដុះបណ្ដាលគ្រូបង្រៀន។ ជាពិសេស លើកទឹកចិត្តដល់មាតាបិតាឱ្យបញ្ជូនកូនទៅរៀន គឺជាកិច្ចការសំខាន់ក្នុងការ លើកកម្ពស់ការអប់រំ ក្នុងសហគមន៍។ ការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ គឺជាសក្តានុពលដ៏ធំមួយដើម្បីជួយបង្កើនប្រាក់ចំណូល និងបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏ពិសេសរបស់ពួកគេ។ ភ្ញៀវទេសចរអាចទស្សនាវិហារឥស្លាម សិក្សាពីរបៀបរស់នៅតាមដងទន្លេ ភ្លក្សម្ហូបអាហារចាម និងចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន។ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនឹងតម្រូវឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដើម្បីធានាថាការរីកចម្រើនមិនប៉ះពាល់ដល់វប្បធម៌ និងបរិស្ថានដើមឡើយ។